ការលាងដៃជាមួយទឹកស្អាត និងសាប៊ូ គឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុតមួយ។ វាមានប្រសិទ្ធភាពបំផុត និងចំណាយតិចបំផុតផងដែរ។ ការលាងដៃជួយការពារខ្លួនយើង និងអ្នកដទៃពីជំងឺឆ្លងជាច្រើនប្រភេទ។ ទម្លាប់នេះ គឺសំខាន់ណាស់សម្រាប់សុខភាពសាធារណៈ និងអនាម័យផ្ទាល់ខ្លួនរបស់មនុស្សគ្រប់រូប។ វាជាមូលដ្ឋានគ្រឹះនៃសុខភាពល្អ និងការរស់នៅប្រកបដោយផាសុខភាព។ ការលាងដៃមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជួយកម្ចាត់ មេរោគ បាក់តេរី និងវីរុសផ្សេងៗ ដែលតោងជាប់នឹងដៃយើង។ ដៃរបស់យើងតែងតែប៉ះពាល់វត្ថុជាច្រើននៅក្នុងបរិយាកាសប្រចាំថ្ងៃរបស់យើង។ វត្ថុទាំងនោះអាចជាទ្វារ សំរាម ឧបករណ៍ប្រើប្រាស់សាធារណៈ ឬផ្ទៃផ្សេងៗទៀត។ មេរោគទាំងនោះអាចជ្រៀតចូលទៅក្នុងខ្លួនរបស់យើងបានយ៉ាងងាយស្រួលបំផុត។ ពួកគេអាចចូលតាមរយៈ ភ្នែក ច្រមុះ មាត់ ឬតាមរយៈ អាហារ ដែលយើងទទួលទានដោយដៃ។ ការលាងដៃបានត្រឹមត្រូវ ជួយកាត់បន្ថយយ៉ាងខ្លាំងនូវការរីករាលដាលនៃជំងឺឆ្លង។ វាជាវិធីដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ ទម្លាប់នេះមានលក្ខណៈសាមញ្ញ ងាយស្រួលអនុវត្ត និងមិនតម្រូវឱ្យមានការចំណាយច្រើនឡើយ។ វាផ្តល់នូវសុវត្ថិភាពដល់ទាំងខ្លួនយើងផ្ទាល់ និងសមាជិកគ្រួសារ។ ជាពិសេស វាការពារសុខភាពកុមារតូចៗដែលមានប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅមិនទាន់រឹងមាំ។ ការលាងដៃជួយកាត់បន្ថយអត្រានៃការឈឺចាប់ និងជួយសន្សំសំចៃថវិកាព្យាបាលជំងឺ។ វាគឺជាមូលដ្ឋានគ្រឹះនៃអនាម័យល្អ និងជាគន្លឹះក្នុងការរក្សាសុខភាពរឹងមាំសម្រាប់ទាំងអស់គ្នា។ ដូច្នេះហើយ ទម្លាប់លាងដៃគួរតែក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ ការធ្វើបែបនេះ បង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងសង្គម។ ការលាងដៃជាប្រចាំអាចបង្ការជំងឺឆ្លងជាច្រើនប្រភេទ ដែលវីរុស និងប៉ាក់តេរីទៀតផង។ ជំងឺទាំងនោះរួមមាន ជំងឺរាគរូស និងជំងឺអាសន្នរោគ ដែលជាជំងឺងាយឆ្លងតាមរយៈដៃកខ្វក់។ ជំងឺទាំងនេះ អាចបង្ការបានយ៉ាងមានប្រសិទ្ធភាពដោយការអនុវត្តទម្លាប់លាងដៃ។ ជំងឺឆ្លងផ្លូវដង្ហើមដូចជា ផ្តាសាយ ផ្តាសាយធំ និងក្អក ក៏អាចកាត់បន្ថយការឆ្លងបានដែរ។ ការលាងដៃជួយកាត់បន្ថយការចម្លងមេរោគពីដៃទៅកាន់ផ្លូវដង្ហើម។ ជំងឺពងបែកដៃ ជើង និងក្នុងមាត់ ជាពិសេសចំពោះកុមារតូចៗ ក៏អាចបង្ការបានដែរ។ ជំងឺភ្នែកក្រហម ដែលឆ្លងតាមរយៈការប៉ះពាល់ភ្នែកជាមួយដៃកខ្វក់ ក៏ត្រូវបានកាត់បន្ថយផងដែរ។ ការឆ្លងមេរោគ ដង្កូវព្រូន ផ្សេងៗ ក៏អាចបង្ការបានតាមរយៈការលាងដៃមុនពេលបរិភោគអាហារ។ ជំងឺពុលចំណីអាហារ ដែលបណ្តាលមកពីបាក់តេរីលើដៃ ក៏អាចចៀសវាងបានដោយការលាងដៃ។ ការលាងដៃក៏ជួយកាត់បន្ថយការរីករាលដាលនៃមេរោគដែលធន់នឹងថ្នាំផ្សះផងដែរ។ នេះមានន័យថា វាជួយរក្សាប្រសិទ្ធភាពនៃថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរនាពេលអនាគត។ ការលាងដៃ គឺមានសារៈសំខាន់ណាស់ក្នុងការការពារសុខភាពបុគ្គល និងសហគមន៍ទាំងមូល។ ការអនុវត្តទម្លាប់នេះបានត្រឹមត្រូវ គឺជាការវិនិយោគលើសុខភាពដ៏មានតម្លៃបំផុត។ យើងត្រូវលាងដៃជាច្រើនដងក្នុងមួយថ្ងៃ ដើម្បីធានាបាននូវអនាម័យល្អឥតខ្ចោះ។ មុនពេលបរិភោគអាហារ ឬរៀបចំអាហារ គឺចាំបាច់ត្រូវលាងដៃឱ្យបានស្អាត។ បន្ទាប់ពីបានប្រើប្រាស់បង្គន់រួចរាល់ អ្នកត្រូវលាងដៃជាមួយសាប៊ូឱ្យបានហ្មត់ចត់។ នៅពេលកណ្តាស់ ក្អក ឬហៀរសំបោរ គួរតែលាងដៃជាបន្ទាន់ដើម្បីកុំឱ្យមេរោគរីករាលដាល។ បន្ទាប់ពី ប៉ះពាល់សត្វចិញ្ចឹម ឬសំអាតកន្លែងសត្វចិញ្ចឹម ក៏ត្រូវលាងដៃដែរ។ ចំពោះ នៅពេលដែលអ្នកប៉ះពាល់សំរាម ឬកាកសំណល់ផ្សេងៗ អ្នកត្រូវតែលាងដៃភ្លាមៗដោយមិនបង្អង់យូរ។ មុនពេល និងក្រោយពេល មើលថែទាំអ្នកជំងឺ គឺត្រូវលាងដៃដើម្បីការពារការឆ្លងរីករាលដាលនៃមេរោគ។ បន្ទាប់ពី អ្នកប៉ះពាល់នៅលើផ្ទៃសាធារណៈដូចជា ចំណុចទាល់ក្នុងរថយន្ត ឬទ្វារជាដើម អ្នកគួរតែលាងដៃ។ មុនពេលអ្នកកំពុងចាក់បេតុង ឬប្រើប្រាស់ឧបករណ៍ផ្សេងៗដែលប្រឡាក់ អ្នកគួរតែប្រើស្រោមដៃការពារ។ នៅពេលណាដែលដៃយើងប្រឡាក់ ឬមើលឃើញថាមានធូលីដី ក៏ត្រូវលាងសម្អាតភ្លាមៗដែរ។ ការលាងដៃនៅពេលត្រឹមត្រូវ គឺជាកត្តាគន្លឹះក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។ វាជួយឱ្យយើងរក្សាអនាម័យខ្ពស់ សុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ការចងចាំនូវពេលវេលាសំខាន់ៗទាំងនេះ គឺជាផ្នែកមួយនៃការរស់នៅប្រកបដោយសុខភាពល្អ។ ការលាងដៃឱ្យបានត្រឹមត្រូវ មិនមែនគ្រាន់តែលាងទឹកធម្មតានោះទេ។ ដំបូងត្រូវធ្វើឱ្យដៃសើមជាមួយ ទឹកស្អាតដែលកំពុងហូរ ឱ្យបានសព្វល្អ។ បន្ទាប់មក ត្រូវយកសាប៊ូ មកលាបឱ្យសព្វបាតដៃទាំងសងខាង។ ដុសខាត់បាតដៃទាំងពីរចូលគ្នាឱ្យសព្វល្អ រហូតដល់ចេញពពុះសាប៊ូ។ បន្តដោយការដុសខាត់ខ្នងដៃពីម្ខាងទៅម្ខាងទៀត ដោយយកបាតដៃម្ខាងដុសលើខ្នងដៃម្ខាងទៀត។ ត្រូវប្រាកដថាបានដុសខាត់ចន្លោះម្រាមដៃ ដោយយកម្រាមដៃទាំងពីរឆ្កឹះចូលគ្នា។ បន្ទាប់មកដុសខាត់មេដៃ ទាំងសងខាងដោយឡែកពីគ្នា ដោយប្រើដៃម្ខាងទៀតក្ដាប់មេដៃ។ កុំភ្លេច ដុសខាត់ចុងម្រាមដៃ ដោយត្រដុសលើបាតដៃម្ខាងទៀត។ ជាចុងក្រោយ ត្រូវដុសខាត់កដៃ ទាំងសងខាងឱ្យបានហ្មត់ចត់។ ដំណាក់កាលទាំងអស់នេះគួរតែចំណាយពេលយ៉ាងហោចណាស់ ២០ វិនាទី ដើម្បីធានាប្រសិទ្ធភាព។ លាងទឹកចេញ ឱ្យបានស្អាតល្អ ដោយទឹកស្អាតដែលកំពុងហូររហូតអស់សាប៊ូ។ សម្ងួតដៃ ជាមួយកន្សែងស្អាតដែលប្រើតែម្នាក់ឯង ឬដោយការបក់ខ្យល់ឱ្យស្ងួត។ ត្រូវប្រាកដថាដៃស្ងួតល្អមុននឹងប៉ះពាល់វត្ថុផ្សេងៗទៀត ដើម្បីកុំឱ្យមេរោគងាយតោងជាប់វិញ។ ការអនុវត្តតាមជំហានទាំងនេះ ធានាថាដៃរបស់យើងស្អាតពិតប្រាកដ និងគ្មានមេរោគ។ វាជាវិធីដ៏សាមញ្ញតែមានឥទ្ធិពលខ្លាំងក្នុងការការពារសុខភាពរបស់យើង។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលបានដាក់ចេញនូយុទ្ធនាការ និងកម្មវិធីជាច្រើន។ យុទ្ធនាការទាំងនោះ មានគោលបំណងលើកកម្ពស់អនាម័យ និងការលាងដៃឱ្យបានទូលំទូលាយ។ ពួកគេបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាល ជាតិ និងអន្តរជាតិ។ អង្គការទាំងនោះរួមមាន វ័តធឺអេត និងយូនីសេហ្វ ដើម្បីផ្សព្វផ្សាយសារៈសំខាន់នៃការលាងដៃ។ ការអប់រំនៅតាមសាលារៀន ដើម្បីបណ្តុះទម្លាប់លាងដៃតាំងពីកុមារភាព។ ពួកគេបង្រៀនកុមារពីរបៀបលាងដៃឱ្យបានត្រឹមត្រូវ និងពេលវេលាដែលត្រូវលាងដៃ។ រៀងរាល់ឆ្នាំ កម្ពុជាក៏បានចូលរួមរៀបចំ ទិវាលាងដៃពិភពលោកទៀតផង។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមទូទាំងប្រទេស។ វាជួយបង្កើនការយល់ដឹងជាសាធារណៈអំពីអត្ថប្រយោជន៍ដ៏ធំធេងនៃការលាងដៃ។ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងនៅតាមសហគមន៍ ដើម្បីជំរុញទម្លាប់នេះ។ រដ្ឋាភិបាលក៏កំពុងព្យាយាមកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យផងដែរ។ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាលដែលនៅមានបញ្ហាខ្វះខាតទឹកស្អាត និងបង្គន់អនាម័យ។ ទោះបីជាមានការខិតខំប្រឹងប្រែងច្រើនក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួននៅសេសសល់។ ការទទួលបានសាប៊ូ និងទឹកស្អាតនៅតែជាបញ្ហាសម្រាប់ប្រជាជនមួយចំនួនតូចនៅតំបន់ខ្លះ។ ការបន្តការអប់រំ និងការជំរុញទម្លាប់នេះ គឺជារឿងចាំបាច់ណាស់សម្រាប់រយៈពេលវែង។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគ្រប់ភាគីពាក់ព័ន្ធនឹងនាំឱ្យប្រជាជនកម្ពុជាមានសុខភាពល្អប្រសើរ។